ការជូនអំណោយគឺជានិមិត្តសញ្ញាមួយបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ ទឹកចិត្តទៅកាន់បុគ្គលណាម្នាក់។ លើសពីនេះ ការជូនអំណោយក៏ជាផ្នែកដ៏សំខាន់មួយក្នុងវប្បធម៌នៃការរស់នៅរបស់ប្រជាជនខ្មែរផងដែរ ពោលគឺវាឆ្លុះបញ្ចាំងពីភាពសប្បុរស និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ដោយឡែក យើងក៏បានឃើញរូបភាពជាច្រើនដែលបង្ហាញពីការជូនអំណោយ ដូចជានៅក្នុងខ្សែភាពយន្ត និង ប្រព័ន្ធផ្សព្វផ្សាយនានា។ ការជូនអំណោយដូចជាបាច់ផ្កា ឬ កន្ត្រកផ្លែឈើ និងភេសជ្ជៈ ជាទូទៅតំណាងឱ្យសេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ ក៏ដូចជាការចងចាំផងដែរ។ ជាទូទៅ ក្នុងខ្សែភាពយន្តខ្មែរ និង ប្រព័ន្ធផ្សព្វផ្សាយ យើងតែងតែឃើញមានការផ្ដល់ជូនអំណោយទៅកាន់មនុស្សជាទីស្រឡាញ់ ដូចជា គ្រួសារ បងប្អូន សាច់ញាតិ ឬ មិត្តភក្តិជាដើម។ ទាំងអស់នេះមិនមែនមានតែនៅក្នុងភាពយន្តនោះទេ ប៉ុន្តែទម្លាប់នៃការជូនអំណោយនេះក៏ជាប្រពៃណីមួយដែលប្រជាជនខ្មែរយើងបានប្រកាន់យ៉ាងខ្ជាប់់ខ្ជួនផងដែរ។ ដោយឡែកចំពោះអំណោយដែលយើងនិយមឃើញនៅក្នុងខ្សែភាពយន្ត និង ប្រព័ន្ធផ្សព្វផ្សាយ មានដូចជា បាច់ផ្កា នំចំនី ផ្លែឈើ ភេសជ្ជៈ និង ថវិកាជាដើម។ នៅក្នុងភាពយន្តខ្មែរ ជាញឹកញាប់ បុរសតែងតែជូនផ្កាទៅស្ត្រី ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ និងចិត្តស្មោះសរ ដែលបានឆ្លុះបញ្ចាំងពីភាពពិតក្នុងសង្គមខ្មែរបច្ចុប្បន្នផងដែរ។ គេឃើញថា បុរសដែលជាប្ដី កូន និងជាបងប្រុសក្នុងគ្រួសារតែងតែទិញផ្កាជូនដល់ស្ត្រីដែលជាសមាជិកក្នុងគ្រួសាររបស់ពួកគេនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។ លើសពីនេះ ក្នុងទំនាក់ទំនងស្នេហាវិញ ភាគីខាងបុរសក៏តែងតែជូនបាច់ផ្កាទៅខាងស្ត្រី ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់របស់ពួកគេដែរ។ មួយវិញទៀត ទោះបីជានៅប្រទេសកម្ពុជាមិនទាន់សូវមានច្រើន ប៉ុន្តែបុរសមួយចំនួនក៏ប្រើបាច់ផ្កា ដើម្បីសារភាពស្នេហ៍ ឬ សុំនារីណាម្នាក់រៀបការដែរ។ យើងអាចនឹងឃើញ នៅក្នុងខ្សែភាពយន្ត ឬ ប្រព័ន្ធផ្សព្វផ្សាយដែរ គឺនៅពេលមាននរណាម្នាក់បញ្ចប់ការសិក្សានៅសកលវិទ្យាល័យ គេក៏អាចជូនបាច់ផ្កាទៅកាន់អ្នកទាំងនោះដែរ។ ជាក់ស្ដែង វាឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញពីការអបអរសាទរទៅកាន់អ្នកដែលទទួលបាច់ផ្កានោះ។ ក្នុងសម័យទំនើបនេះដែរ បុរសមួយចំនួនក៏ជ្រើសរើសជូនបាច់ផ្កាទៅប្រពន្ធរបស់ពួកគេជាអំណោយដែរ។ វាឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរ ក៏ដូចជាបញ្ជាក់ទៅកាន់ស្ត្រីជាប្រពន្ធថា បុរសជាប្ដីយកចិត្តទុកដាក់ និងផ្ដល់តម្លៃឱ្យពួកគេ។ ក្រៅពីការជូនផ្កាជាអំណោយ យើងក៏ឃើញប្រជាជនខ្មែរ ជូនអំណោយជាអាហារ ឬចំណីចំនុកផងថា មិនថានៅក្នុងខ្សែភាពយន្ត ឬ ការរស់នៅជាក់ស្ដែងនោះទេ។ ភាគច្រើន បើមើលនៅក្នុងខ្សែភាពយន្ត ឬ ប្រព័ន្ធផ្សព្វផ្សាយ ការជូនអំណោយជានំចំណី ឬ អាហារនេះ តែងតែធ្វើឡើងចំពោះមនុស្សចាស់ ដូចជាឪពុកម្ដាយ ឬ យាយតា ជាដើម។ ការជូនអំណោយជានំចំណី ឬ អាហារនេះអាចជា បាយ សម្ល បង្អែម ជាដើម។ ដោយឡែក នៅរដូវបុណ្យទានក្នុងប្រទេសកម្ពុជា ការជូនអំណោយដូចជា នំអង្សម ឬ នំនែកផ្សេង ក៏ជាអ្វីដែលយើងឧស្សាហ៍ឃើញញឹកញាប់ផងដែរ។ ការជូននំចំណីទៅកាន់ឪពុកម្ដាយ ពូមីង យាយតា បង្ហាញពីការដឹងគុណ និងថែទាំយ៉ាងល្អទៅកាន់ពួកគាត់។ ជាក់់ស្ដែង ជាថ្មីម្ដងទៀតវាឆ្លុះបញ្ចាំងពីវប្បធម៌ដ៏មិនចេះរលត់របស់ប្រជាជនខ្មែរ គឺការថែទាំមនុស្សចាស់ ដោយយកចិត្តទុកដាក់ជាពិសេសគឺផ្នែកអាហារូបត្ថម្ភ។ ក្រៅពីជូនអំណោយនេះទៅមនុស្សចាស់ គេក៏និយមឃើញខ្មែរយើងជូននំចំណី ដូចជានំអន្សម ឬ អាហារផ្សេងៗទៀតឱ្យគ្នាទៅវិញទៅមកដែរ។ វាឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាពជាសហគមន៍ និងការរាប់អានគ្នាបានយ៉ាងល្អរបស់ប្រជាពលរដ្ឋខ្មែរយើង។ ក្រឡេកមកមើលប្រភេទអំណោយមួយទៀតដែលយើង ឧស្សាហ៍ឃើញក្នុងខ្សែភាពយន្តដែរនោះ គឺការជូនផ្លែឈើ។ ការជូនផ្លែឈើជាអំណោយត្រូវបានប្រជាជនខ្មែរ ប្រើជាញឹកញាប់ និងស្ទើរតែគ្រប់កាលៈទេសៈ។ ជាទូទៅ ក្នុងខ្សែភាពយន្តខ្មែរ ការទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យត្រូវតែមានភ្ជាប់ជាមួយនឹងកន្ត្រកផ្លែឈើទៅជាមួយដែរ។ ជាក់ស្ដែងអត្ថន័យបង្កប់ពីក្រោយការជូនផ្លែឈើនេះ គឺជាការជូនពរដល់អ្នកជំងឺឱ្យឆាប់ជាសះស្បើយ ក៏ដូចជាបង្ហាញពីក្ដីបារម្ភរបស់អ្នកដែលជូនដូចគ្នា។ ក្នុងនោះ ផ្លែឈើដែលគេនិយមជូនជាអំណោយមានដូចជា ផ្លែប៉ោម ទំពាំងបាយជូរ ឬ ក្រូចជាដើម។ ក្រៅពីអ្នកជំងឺ គេក៏និយមឃើញប្រជាជនខ្មែរប្រើអំណោយនេះជូនទៅកាន់អ្នកដែលមានឋានៈខ្ពស់ ឬ អ្នកដែលមានកេរ្តិ៍ឈ្មោះក្នុងសង្គមផងដែរ។ ឧទាហរណ៍ នៅពេលឪពុកម្ដាយរបស់សិស្សទៅជួបនាយកសាលា គេក៏ជូនអំណោយជាកន្ត្រកផ្លែឈើដែរ។ អំណោយមួយនេះបង្ហាញថា ឪពុកម្ដាយរបស់សិស្សចង់ថ្លែងអំណរគុណដែលនាយកសាលាបានខិតខំប្រឹងប្រែង បង្រៀន ប្រៀនប្រដៅ និងណែនាំសិស្សានុសិស្សទាំងអស់។ លើសពីនេះទៅទៀត ការជូនអំណោយជាផ្លែឈើនេះក៏អាចធ្វើឡើងចំពោះ វាគ្មិនក្នុងកម្មវិធីនានាផងដែរ។ ការជូនកន្ត្រកផ្លែឈើទៅកាន់វាគ្មិនក្នុងកម្មវិធី បង្ហាញពីការអរគុណចំពោះបុគ្គលនោះ ដែលខំចំណាយកម្លាំង និងពេលវេលា ធ្វើឱ្យកម្មវិធីមួយនោះដំណើរការទៅបានយ៉ាងជោគជ័យ។ ដោយឡែក គេក៏ឃើញប្រជាជនខ្មែរជូនអំណោយជាផ្លែឈើ នៅពេលទៅសួរសុខទុក្ខ ឬទៅលេងផ្ទះរបស់នរណាម្នាក់ផងដែរ។ ការជូនអំណោយមួយនេះបង្ហាញពីការនឹករឭក ក៏ដូចជាអរគុណដែលមាននរណាម្នាក់ស្វាគមន៍យើងឱ្យចូលផ្ទះរបស់គេ។ ចំពោះការជូនជាភេសជ្ជៈវិញ ក៏មានភាពពេញនិយមខ្លាំងទាំងនៅក្នុង និងក្រៅខ្សែភាពយន្តខ្មែរដែរ។ ក្នុងខ្សែភាពយន្ត ឬ ប្រព័ន្ធផ្សព្វផ្សាយនានា គេតែងតែជូនភេសជ្ជៈសុខភាព ដូចជាទឹកត្រចៀកកាំ ទឹកយុិនសិន ឬ ទឹកផ្លែឈើស្រស់ទៅអ្នកជំងឺដែរ។ វាឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ ការបារម្ភខ្វល់ខ្វាយ ក៏ដូចជាការជូនពរឱ្យអ្នកជំងឺឆាប់ជាផងដែរ។ ឬពេលខ្លះទៀត គេជូនភេសជ្ជៈជាអំណោយក្នុងពេលបុណ្យទាននានា ដូចជាអំឡុងពេលចូលឆ្នាំ ឬ ភ្ជុំបិណ្ឌជាដើម។ ការជូនភេសជ្ជៈជាអំណោយនេះច្រើនតែធ្វើឡើងរវាងគ្រួសារ សាច់ញាតិ ឬ បងប្អូនជាដើម។ ទង្វើនេះបង្ហាញពីវប្បធម៌ចែករំលែកដែលបានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមខ្មែរ ព្រមទាំងមានអាយុកាលយូរលង់ណាស់មកហើយ។ ភេសជ្ជៈដែលគេនិយមជូនជាអំណោយនោះ មានដូចជា ទឹកផ្លែឈើ ឬ ទឹកក្រូចកំប៉ុង ទឹកត្រចៀកកាំ និង ទឹកយុិនសិនជាដើម។ អំំណោយមួយទៀតដែលគេនិយមឃើញដែរនោះ គឺការជូនថវិកា។ ទោះបីជាការជូនអំណោយជាថវិកាមិនសូវពេញនិយម តែគេនៅឃើញវត្តមានវាលេចឡើងក្នុងខ្សែភាពយន្ត និងក្នុងជីវិតប្រចាំថ្ងៃ។ ជាថ្មីម្ដងទៀត ការជូនអំណោយជាថវិកាមានភាពសាមញ្ញ និងច្រើនតែធ្វើឡើងក្នុងបរិបទគ្រួសារ។ ឧទាហរណ៍៍ កូនៗជូនថវិកាទៅកាន់ឪពុកម្ដាយ ពូមីង និង យាយតាក្នុងពេលបុណ្យទានជាដើម។ ការជូនថវិកាជាអំណោយទៅមនុស្សចាស់ទុំក្នុងគ្រួសារបង្ហាញពីការគោរពដឹងគុណ ដែលពួកគាត់បានខិតខំចិញ្ចឹមបីបាច់ថែរក្សាយើងដែលជាកូន។ លើសពីនេះទៅទៀត វាក៏ឆ្លុះបញ្ចាំងពីចិត្តសប្បុរស និងការធ្វើទានផងដែរ។ មួយវិញទៀត នៅក្នុងភាពយន្តខ្មែរ ឪពុកម្ដាយក៏ជូនថវិកាដល់កូនៗដែលស្ថិតនៅក្រោមបន្ទុកការថែទាំរបស់ពួកគេ ដើម្បីជាអំណោយមួយក្នុងឱកាសបុណ្យទាន ផងដែរ ដូចជា ចូលឆ្នាំខ្មែរ ឬ ចូលឆ្នាំចិនជាដើម។ អំណោយមួយនេះបង្ហាញពីទឹកចិត្តស្រឡាញ់របស់ឪពុកម្ដាយ និងការផ្គត់ផ្គង់ទៅលើកូនៗរបស់ពួកគេផងដែរ។ ដោយឡែកមួយវិញទៀត គេក៏ប្រើថវិកា ដើម្បីអំណោយជូនដល់គូស្វាមីភរិយាថ្មីផងដែរ។ វាបង្ហាញពីការអបអរសាទរ និងជូនពរដល់អ្នកដែលរៀបអាពាហ៍ពិពាហ៍ ហើយត្រៀមនឹងបង្កើតគ្រួសារផងដែរ។ មានតួអង្គខ្លះនៅក្នុងសាច់រឿងប្រគេនថវិកាទៅព្រះសង្ឃ ឬ មនុស្សក្រីក្រ ដើម្បីបង្ហាញពីចិត្តមេត្តាករុណា និង ការធ្វើបុណ្យ។ ចំំណែកឯក្នុងសម័យបច្ចុប្បន្ននេះវិញ ទាំងនៅក្នុងភាពយន្ត និងជីវិតជាក់ស្ដែង ក៏មានការជូនថវិកានៅតាមកន្លែងធ្វើការ ឬ ស្ថាប័នទៅកាន់បុគ្គលិករបស់ពួកគេដើម្បីជាប្រាក់រង្វាន់ ឬប្រាក់បន្ថែមផងដែរ។ កិច្ចការនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវការខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិក ហើយវាក៏ជាការជម្រុញទឹកចិត្តឱ្យពួកគេកាន់តែខិតខំប្រឹងប្រែងបន្តទៀតផងដែរ។ ដូច្នេះ សរុបមកវិញ ការជូនអំណោយមិនមែនមានតែក្នុងខ្សែភាពយន្ត ឬ ប្រព័ន្ធផ្សព្វផ្សាយឡើយ ជាក់ស្ដែង វាក៏ជាគុណតម្លៃដ៏សំខាន់មួយក្នុងជីវិតរស់នៅរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្នកាលផងដែរ។ ការជូនអំណោយមិនមែនគ្រាន់តែជាការផ្ដល់អ្វីមួយដែលមានតម្លៃទេ ប៉ុន្តែវាជារបៀបដ៏សំខាន់មួយក្នុងការបង្ហាញអារម្មណ៍ បង្កើតទំនាក់ទំនង ព្រមទាំងថែរក្សាប្រពៃណីវប្បធម៌របស់ប្រជាជនខ្មែរផងដែរ។ លើសពីនេះទៅទៀត ការជូនអំំណោយក៏ជួយបង្កើនទំនាក់ទំនងក្នុងគ្រួសារ មិត្តភាព និងសហគមន៍ផងដែរ។ មួយវិញទៀត ការជូនអំណោយដូចជាការគាំទ្រដល់ក្រុមគ្រួសារ ឬជួយអ្នកក្រីក្របង្ហាញពីសេចក្ដីមេត្តាករុណា ភាពស្មោះត្រង់ ចិត្តសន្តោសប្រណី ព្រមទាំងទំនួលខុសត្រូវផងដែរ។